ជាការពិតណាស់ដូនតាខ្មែរបានបន្សល់ទុកនូវកេរដំណែលម្ហូបអាហារជាច្រើន សម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយ។ ជាពិសេសអាម៉ុកមានប្រវត្តិត្រូវបានបន្តតាំងពីសម័យអង្គរមកម៉្លេះ។ បន្ថែមពីនេះមុខម្ហូបនេះក៏ត្រូវបានគេចាត់ទុកថា ជាម្ហូបដែលសរបង្ហាញពីអត្តសញ្ញាណជាតិថែមទៀតផង។ វាបានបង្ហាញពីភាពច្នៃប្រឌិតនៃការប្រើធនធានធម្មជាតិដូចជា ស្លឹកចេក ក៏ដូចជាវប្បធម៌ជីវិតបែបខ្មែរ។ ជាក់ស្តែងយើងរមែងតែងឃើញម្ហូបនេះ តែងតែនិយមលេចនូវវត្តមានឡើងនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងក្នុងគ្រួសារតាមភូមិស្រុកនានា។ មនុស្សភាគច្រើនចូលចិត្តម្ហូបមួយមុខនេះ ក៏ដោយសារតែសោភណ្ឌភាពដ៏ល្អប្រណីត និងឱជារសដ៏ឆ្ងាញ់ពិសារ។ យ៉ាងណាមិញម្ហូបនេះ អ្នកត្រួវតែមានភាពច្បាស់លាស់ទៅលើគ្រឿងផ្សំរបស់វា។ យើងត្រូវមានគ្រឿងផ្សំដូចជា ដូងទុំ ម្ទេសប្លោកក្រៀម ម្ទេសប្លោកស្រស់ គល់ស្លឹកគ្រៃ ល្មៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម សណ្តែកដី ពងទា សំបកក្រូចសើច ស្លឹកក្រូចសើច ខ្ជាយ កាពិ ឬ ប្រហុក ស្ករត្នោត អំបិល ម្សៅស៊ុប ទឹកត្រី ស្លឹកញ ឬស្លឹកកន្ទួត និង ស្លឹកចេកសម្រាប់ខ្ចប់។ ចំណែកឯការចម្អិន ក៏មិនមានភាពស៊ាំញុាំអ្វីច្រើនឡើយ។ ដំបូងយើងយកត្រីរ៉ស់ ឬត្រីឆ្តោរ យកស្រកាចេញឲ្យស្អាត កាត់កន្ទុយ ចៀរព្រុយពោះ និងខ្នងចេញ។ បន្ទាប់មក យកត្រីមកលាងទឹកឲ្យស្អាតដាក់មួយអន្លើ។ បន្ទាប់មកទៀត ពុះក្បាលត្រីជាពីរ ឆ្កឹះយកស្បែកក្រអូមលើចេញលាងឲ្យស្អាត រួចកាត់ជាដុំតូចៗល្មម។ រីឯខ្លួនត្រីត្រូវសើយយកឆ្អឹងខ្នងចេញឲ្យអស់ និងហាន់ជាបន្ទះតូចៗល្មម។ ក្រោយមកយកគល់ស្លឹកគ្រៃ ម្ទេសប្លោកក្រៀម ខ្ទឹមស ខ្ទឹមក្រហម រំដេង ខ្ជាយ ល្មៀត ស្លឹកក្រូចសើច អំបិលបុកបញ្ចូលគ្នាឲ្យម៉ដ្ឋ។ ចំពោះប្រហុកត្រូវយកមកចិញ្ច្រាំឲ្យម៉ដ្ឋ ដាក់បុកជាមួយនឹងគ្រឿង។ ស្លឹកក្រូចសើច ហូតទ្រនុងចោល លាងទឹកឲ្យស្អាត ហាន់ជាសរសៃឆ្មារៗល្អិតៗ។ កោសដូងទុំពូតយកខ្ទិះដើមទុកដោយឡែក និងទឹកខ្ទិះទី២ ទុកដោយឡែក។ បន្ទាប់ពីនេះយកខ្ទិះដូងទី១ ពាក់កណ្ដាលបង់អំបិលបន្តិច កុំឲ្យប្រៃពេក។ ដាក់សាច់ត្រី គ្រឿង សណ្ដែកដី ប្រហុក ពងទា ទឹកខ្ទិះទីមួយដែលនៅសល់ ទឹកត្រី ស្ករ ម្សៅស៊ុប លាយច្របល់ចូលគ្នាកូរឲ្យសព្វ ចាក់ទឹកខ្ទិះទី២ចូល យើងត្រូវប្រយ័ត្នកុំឲ្យរាវពេក បន្តកូរឲ្យទាល់តែឡើងខាប់ប្រហែល៣០នាទី ទុកមួយអន្លើសិន។ ក្រោយមកទើបយកស្លឹកចេកមកកាច់ជាកន្ទោង។ ស្លឹកចេកត្រូវជូតឲ្យស្អាតនិងទន់ ដើម្បីងាយបត់។ ស្លឹកចេកហែកកាត់រាងការេទំហំប៉ុនៗគ្នា។ បន្ទាប់មកដាក់ត្រួតស្លឹកចេកពីលើគ្នាជាពីរជាន់ ផ្កាប់មួយ ផ្ងារមួយ។ ចាប់ចំពាក់កណ្ដាលនៃជ្រុងនីមួយៗ កួច ខ្ទាស់ លៃមើលឲ្យបាតកន្ទោងស្មើល្អ។ ចៀរមាត់កន្ទោងឲ្យស្អាតតាមចំណូលចិត្ត។ អ្នកអាចប្រើចានសេរ៉ាមិចដើម្បីចម្អិនបាន ប្រសិនបើគ្មានស្លឹកចេក។ ចំណែកឯស្លឹកញ ត្រូវកាត់ទ្រនុងចេញ ឬស្លឹកកន្ទួតលាងទឹកឲ្យស្អាត។ បន្ទាប់មកដួសត្រីដែលកូរគ្រឿង រួចដាក់ក្នុងកន្ទោងរៀបឲ្យស្មើសាច់ស្មើគ្រឿង ហើយដួសទឹកខ្ទិះដើមចាក់ពីលើបន្តិច។ ចុងក្រោយរោយស្លឹកក្រូចសើចពីលើ រួចដាក់ចំហុយឲ្យឆ្អិន ប្រហែល១៥ ទៅ២០នាទី តាមទំហំតូចឬធំ ជាការស្រេច។